បញ្ហាព្រំដែន ជាពិសេសព្រំដែនទឹក គឺជាប្រធានបទដ៏ក្តៅមួយនៅក្នុងទំនាក់ទំនងរវាងបណ្តាប្រទេសជិតខាង ដែលអាចបង្កឱ្យមានភាពតានតឹង និងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ចំពោះកម្ពុជា និងវៀតណាម បញ្ហាព្រំដែនទឹក រួមទាំងខ្សែបន្ទាត់នេសាទ គឺជាចំណុចដ៏សំខាន់មួយដែលទាមទារការទូតប្រកបដោយភាពប្រុងប្រយ័ត្ន និងការសម្របសម្រួល។ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងសងខាង ជាពិសេសអ្នកនេសាទ។ ការគ្រប់គ្រង និងការកំណត់ព្រំដែនទឹកនៅតែជាកិច្ចការដ៏ស្មុគស្មាញ ដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ទំនាក់ទំនងប្រទេសទាំងពីរ និងធនធានធម្មជាតិ។ បញ្ហាព្រំដែនទឹក និងខ្សែបន្ទាត់នេសាទរវាងកម្ពុជាវៀតណាម ជារឿយៗបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទខ្មែរ ក៏ដូចជាបង្កើតភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនេសាទខ្មែរជាច្រើនពឹងផ្អែកទាំងស្រុងលើធនធានជលផលជាប្រភពចំណូលចម្បង នៅពេលមានបញ្ហាជាន់គ្នានៃតំបន់នេសាទ ឬការរឹតបន្តឹងការនេសាទដោយសារភាពមិនច្បាស់លាស់នៃខ្សែបន្ទាត់ព្រំដែន ពួកគេបាត់បង់ឱកាសរកចំណូល។ ការបាត់បង់នេះជះឥទ្ធិពលភ្លាមៗដល់លទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារ ការអប់រំរបស់កូនៗ និងការចំណាយចាំបាច់ប្រចាំថ្ងៃ។ ដោយសារតែការនេសាទហួសកម្រិត ឬការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងតំបន់ជម្លោះ ឬតំបន់ដែលមិនត្រូវបានគ្រប់គ្រងច្បាស់លាស់ ធនធានត្រីបានថយចុះគួរឱ្យកត់សម្គាល់។ នេះធ្វើឱ្យអ្នកនេសាទពិបាករកត្រី ហើយត្រូវការពេលវេលា និងការចំណាយច្រើនជាងមុនដើម្បីទទួលបានត្រីគ្រប់គ្រាន់សម្រាប់ជីវភាព។ អ្នកនេសាទខ្មែរជារឿយៗប្រឈមមុខនឹងការចាប់ខ្លួន ការផាកពិន័យ ឬការរឹបអូសឧបករណ៍នេសាទដោយកងកម្លាំងវៀតណាម នៅពេលពួកគេយល់ច្រឡំថាបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនទឹក។ ភាពភ័យខ្លាចនេះធ្វើឱ្យពួកគេមិនហ៊ាននេសាទបានពេញលេញនៅក្នុងតំបន់ដែលអាចរកត្រីបានល្អ ហើយជួនកាលត្រូវបង្ខំចិត្តបោះបង់មុខរបរនេសាទចោល។ អ្នកនេសាទនៃប្រទេសទាំងពីរជារឿយៗបានលួចឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ត្រូវបានកំណត់ច្បាស់លាស់ ឬមានការយល់ច្រឡំ ដើម្បីនេសាទនៅតំបន់ដែលសម្បូរត្រី។ នៅតាមតំបន់ព្រំដែនដែលការគ្រប់គ្រងមានកម្រិត ឬនៅតំបន់ជម្លោះ មានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ដែលបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ជាពិសេសពពួកត្រីតូចៗ និងមេពូជត្រី ដែលនាំឱ្យបាត់បង់ពូជត្រី។ សកម្មភាពនេសាទហួសកម្រិត និងខុសច្បាប់ទាំងសងខាងបានរួមចំណែកយ៉ាងធ្ងន់ធ្ងរដល់ការថយចុះធនធានជលផលនៅក្នុងតំបន់ព្រំដែន ។ ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ីទឹកទាំងមូល និងប៉ះពាល់ដល់និរន្តរភាពនៃការនេសាទសម្រាប់មនុស្សជំនាន់ក្រោយ។ ករណីចាប់ខ្លួនអ្នកនេសាទ ការរឹបអូសទូក ឬការប៉ះទង្គិចគ្នាដោយចៃដន្យរវាងកងកម្លាំងល្បាត ជារឿយៗបានបង្កឱ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។ ករណីនីមួយៗទាមទារឱ្យមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហា និងដោះលែងពលរដ្ឋ។ ការមិនទាន់បានបោះបង្គោលព្រំដែនទឹកឱ្យបានពេញលេញ និងច្បាស់លាស់ គឺជាឫសគល់នៃបញ្ហាទាំងនេះ។ ទោះបីជាមានការខិតខំប្រឹងប្រែងក៏ដោយ ដំណើរការនេះមានភាពយឺតយ៉ាវ ដោយសារតែភាពស្មុគស្មាញនៃលក្ខខណ្ឌភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងបច្ចេកទេស។ បញ្ហាព្រំដែនទឹកអាចប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងអាចជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរវាងកម្ពុជា និងវៀតណាម ប្រសិនបើមិនត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្ន និងយុត្តិធម៌។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក និងធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។ កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងមន្ត្រីពាក់ព័ន្ធ តែងតែជួបប្រជុំ និងចរចាជាបន្តបន្ទាប់ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនដែលនៅសេសសល់។ នៅក្នុងកិច្ចប្រជុំទាំងនេះមានសារៈសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អ និងស្វែងយល់ពីជំហរគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីអនុវត្តការងារបោះបង្គោលព្រំដែន និងដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗ។ គណៈកម្មការនេះធ្វើការប្រជុំជាទៀងទាត់ដើម្បីវាយតម្លៃវឌ្ឍនភាព និងដោះស្រាយបញ្ហាជាក់ស្តែងដែលកើតឡើងនៅតាមបណ្តោយព្រំដែន។ សន្ធិសញ្ញាកំណត់ព្រំដែន ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនដីគោកជាបន្តបន្ទាប់ ដែលបានសម្រេចបានភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ព្រំដែនទឹក ស្ថានភាពនៅតែមានភាពស្មុគស្មាញ និងទាមទារការពិភាក្សាបន្ថែមទៀត។ ក្នុងករណីដែលមិនទាន់អាចកំណត់ខ្សែបន្ទាត់អចិន្ត្រៃយ៍បាន ភាគីទាំងពីរអាចចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ។ ដើម្បីកំណត់តំបន់នេសាទរួមគ្នា ឬតំបន់ ប្រអប់ ដែលអនុញ្ញាតឱ្យអ្នកនេសាទនៃប្រទេសទាំងពីរអាចនេសាទបានបណ្តោះអាសន្នក្រោមការគ្រប់គ្រងជាក់លាក់។ ភាគីទាំងពីរបានខិតខំអប់រំ និងផ្សព្វផ្សាយច្បាប់ និងកិច្ចព្រមព្រៀងព្រំដែនទៅកាន់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ ដើម្បីឱ្យពួកគេយល់ដឹងពីតំបន់ដែលត្រូវហាមឃាត់ ឬតំបន់ដែលអាចនេសាទបានស្របច្បាប់។ ការល្បាតរួមគ្នាដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ និងការឆ្លងដែនខុសច្បាប់ អាជ្ញាធរដែនសមុទ្រ និងកងកម្លាំងល្បាតនៃប្រទេសទាំងពីរជួនកាលបានសហការគ្នាល្បាតរួមគ្នានៅតាមតំបន់ព្រំដែន។ មានការចែករំលែកព័ត៌មានរវាងប្រទេសទាំងពីរទាក់ទងនឹងសកម្មភាពនេសាទខុសច្បាប់ និងការតាមដានស្ថានភាពធនធានជលផល ដើម្បីរួមគ្នាទប់ស្កាត់ការបំផ្លិចបំផ្លាញធនធាន។ បង្កើតយន្តការសម្រាប់ដោះស្រាយករណីចាប់ខ្លួនអ្នកនេសាទ ឬជម្លោះតូចតាចនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព និងរហ័ស ដើម្បីកុំឱ្យបញ្ហាតូចតាចទាំងនេះរីករាលដាលក្លាយជាបញ្ហាធំផ្នែកការទូត។ ដើម្បីធានាបាននូវនិរន្តរភាពនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅតាមព្រំដែនទឹក កម្ពុជា និងវៀតណាម ត្រូវការបន្តកិច្ចខិតខំប្រឹងប្រែង និងស្វែងរកដំណោះស្រាយរយៈពេលវែងប្រកបដោយភាពឈ្លាសវៃ។ ភាគីទាំងពីរគួរតែបន្តការចរចាដោយភាពបត់បែន និងស្មារតីយោគយល់គ្នា ដើម្បីសម្រេចឱ្យបាននូវការកំណត់ខ្សែបន្ទាត់ព្រំដែនទឹកផ្លូវការដែលទទួលស្គាល់ដោយភាគីទាំងសងខាង។ ការកំណត់ព្រំដែនច្បាស់លាស់នឹងកាត់បន្ថយភាពភ័ន្តច្រឡំ និងជម្លោះ។ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការកំណត់ និងត្រួតពិនិត្យព្រំដែនទឹក ដើម្បីធានានូវភាពត្រឹមត្រូវ និងតម្លាភាព។ គោរព និងអនុវត្តតាមច្បាប់សមុទ្រអន្តរជាតិ និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធ ដើម្បីធានានូវយុត្តិធម៌ និងការទទួលស្គាល់ជាអន្តរជាតិ។ បង្កើតតំបន់គ្រប់គ្រងធនធានជលផលរួមជំនួសឱ្យការកំណត់ខ្សែបន្ទាត់ដាច់ដោយឡែក ភាគីទាំងពីរអាចពិចារណាបង្កើតតំបន់គ្រប់គ្រងធនធានជលផលរួមគ្នានៅតាមបណ្តោយព្រំដែន។ ដែលអនុញ្ញាតឱ្យមានការនេសាទដោយមានការអនុញ្ញាត និងការគ្រប់គ្រងដោយភាគីទាំងពីរនេះនឹងធានាបាននូវនិរន្តរភាពនៃធនធាន។។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទាំងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងការនេសាទហួសកម្រិត ដោយមិនប្រកាន់ជាតិសាសន៍។ សហការគ្នាក្នុងការស្រាវជ្រាវអំពីស្ថានភាពធនធានជលផល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ព្រមទាំងរៀបចំកម្មវិធីអប់រំ និងលើកកម្ពស់ការយល់ដឹងដល់អ្នកនេសាទអំពីការនេសាទប្រកបដោយនិរន្តរភាព និងច្បាប់ព្រំដែន។ បង្កើនការអប់រំ និងការយល់ដឹងដល់ប្រជាពលរដ្ឋផ្តល់ព័ត៌មានច្បាស់លាស់ និងងាយយល់អំពីខ្សែបន្ទាត់ព្រំដែន ដល់អ្នកនេសាទ និងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន។ បង្កើតយន្តការងាយស្រួល និងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហា ឬករណីរំលោភបំពាននៅតាមព្រំដែន ដោយមានទំនុកចិត្តថាពួកគេនឹងទទួលបានការដោះស្រាយ។ លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងល្អរវាងសហគមន៍មូលដ្ឋាននៅតាមបណ្តោយព្រំដែន ដើម្បីកសាងទំនុកចិត្ត និងកាត់បន្ថយការសង្ស័យគ្នាទៅវិញទៅមក។ ស្វែងរកការគាំទ្រពីអន្តរជាតិក្នុងករណីមានភាពស្មុគស្មាញខ្លាំង អាចស្វែងរកការគាំទ្រពីអង្គការអន្តរជាតិ ឬអ្នកជំនាញអន្តរជាតិផ្នែកច្បាប់សមុទ្រ ដើម្បីផ្តល់យោបល់ និងសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែន។ ការដោះស្រាយបញ្ហាព្រំដែនទឹក និងខ្សែបន្ទាត់នេសាទរវាងកម្ពុជា វៀតណាម គឺជាកិច្ចការរយៈពេលវែងដែលទាមទារភាពអត់ធ្មត់ ភាពបត់បែន និងការប្តេជ្ញាចិត្តខ្ពស់ពីភាគីទាំងពីរ។